ពិធីបុណ្យមួយរយថ្ងៃ ឬ បុណ្យគម្រប់ ១០០ថ្ងៃ គឺជាពិធីបុណ្យមួយដែលគេធ្វើឡើងដើម្បីបញ្ជូនមគ្គផលដល់អ្នកស្លាប់ដែលមានអាយុកាលមួយរយថ្ងៃ។ ការរៀបចំពិធីបុណ្យមួយរយថ្ងៃមានលក្ខណៈស្រដៀងនឹងបុណ្យប្រាំពីរថ្ងៃដែរ ប៉ុន្តែជួនកាលអាចមានលក្ខណៈទ្រង់ទ្រាយធំជាងបន្តិច អាស្រ័យលើលទ្ធភាព និងបំណងរបស់ក្រុមគ្រួសារ។ ពិធីបុណ្យទាំងពីនេះមានគោលបំណង និងការរៀបចំដូចគ្នា។ លើសពីនេះ គេជឿថា ពេលមានរយៈពេល១០០ថ្ងៃ វិញ្ញាណរបស់អ្នកស្លាប់បាន ចាប់ជាតិថ្មី ទៅតាមកម្មផលដែលខ្លួនបានសាង។ នេះជាការបញ្ចប់នៃ ដំណាក់កាលវិញ្ញាណស្ថិតនៅចន្លោះភពចាស់និងភពថ្មី។ វាក៏ជាការបំពេញបុណ្យកុសលចុងក្រោយ ដើម្បីជួយជំរុញឱ្យវិញ្ញាណនោះបានទៅកាន់ សុគតិភព ដ៏ប្រសើរ និងបានស្ងប់សុខពិតប្រាកដ។ ជាទូទៅ គេអាចរៀបចំធ្វើ ទ្រង់ទ្រាយធំជាងបុណ្យប្រាំពីរថ្ងៃ និងមានមនុស្សចូលរួមច្រើនទាំងជិតទាំងឆ្ងាយ។ ចំពោះពិធីបុណ្យមួយរយថ្ងៃនេះដែរ គេអាចធ្វើជាលក្ខណៈគ្រួសារ ដោយគ្រួសារនៃសពរៀបចំ ចង្ហាន់ នំចំណី បច្ច័យផ្សេងៗ យកទៅប្រគេនដល់ព្រះសង្ឃ។ គេធ្ចើបែបនេះ ដើម្បីឧទ្ទិសមគ្គផលដល់បុគ្គលដែលបានស្លាប់ទៅអស់រយៈពេល ១០០ ថ្ងៃ។ សរុបមក ពិធីបុណ្យទាំងពីរនេះមានសារៈសំខាន់ដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ពេលវេលានៃការអនុវត្ត និងអត្ថន័យរបស់ពិធីបុណ្យ។